នៅក្នុងប្រពៃណីខ្មែរតែងតែគោរព និងមានជំនឿលើវិញ្ញាណ ទេវតា អ្នកតា កុងម៉ា អ្នកថែរក្សាការពារដែនដីព្រៃព្រឹក្សា ដែលមានតាំងពីបុរាណកាលមក។ កុងម៉ាត្រូវបានគេស្គាល់ថាជាទេវតា ឬវិញ្ញាណក្ខន្ធអ្នកថែរក្សាការពារនៅតំបន់ដីមួយ ដូចជាកន្លែងសាងសង់សំណង់ធំៗ ភូមិឋាន ឬទីប្រជុំជនមួយ។ កុងម៉ា អាចជាវិញ្ញាណក្ខន្ធបុព្វបុរសដែលបានតាំងលំនៅមុនគេនៅទីនោះ ឬជាទេវតាដែលត្រូវបានចាត់តាំងឲ្យមកថែរក្សាការពារ។ ជារឿយៗកុងម៉ាត្រូវបានតាំងនៅក្រោមដើមឈើធំៗ នៅមាត់ទន្លេ តាមផ្លូវបំបែក ឬនៅច្រកចូលភូមិ និងនៅក្នុងផ្ទះ។ ពិធីសែនព្រេនជាធម្មតាធ្វើឡើងក្នុងឱកាសសំខាន់ៗ ដូចជាមុនពេលចាប់ផ្តើមសាងសង់សំណង់ ពិធីចូលឆ្នាំថ្មីនៅពេលភូមិមានរឿងមិនល្អ ។ គោលបំណងក្នុងការសែនព្រេនដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ការពារភ័យអន្តរាយ និងសុំសិរីសួស្តី។ ខ្មែរជឿជាក់ថាកុងម៉ាជាវិញ្ញាណរបស់ដូនតាដែលតាមថែរក្សាកូនចៅ និងធ្វើការគោរពរៀងរាល់ថ្ងៃ។ ចំណែកគ្រឿងសែនមានដូចជា បាយសី ស្លាធម៌ ផ្កា ទៀន ធូប ផ្លែឈើ នំចំណី ទឹក តែ ស្រា និងជួនកាលមានសាច់សត្វ ដូចជា មាន់ ជ្រូកឬទាជាដើម ទៅតាមជំនឿរបស់តំបន់នីមួយៗ។